ការធ្វើរបងឬស្សីនិងសួនបន្លែ គឺជាទម្លាប់មួយដែលប្រជាជនខ្មែរនៅតាមជនបទភាគច្រើនតែងអនុវត្ត។ ការអនុវត្តនេះមិនត្រឹមតែជាការរៀបចំទេសភាពផ្ទះសម្បែងនោះទេ ថែមទាំងជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃផង។ វាបង្ហាញពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ធនធានធម្មជាតិដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។ ការធ្វើរបងឬស្សីតម្រូវឱ្យមានការជ្រើសរើសឬស្សីដែលមានភាពរឹងមាំ និងមានអាយុកាលសមរម្យ។ ដំបូងគេត្រូវកាប់ឬស្សីឱ្យបានច្រើនគួរសមទៅតាមទំហំដីដែលត្រូវធ្វើរបង។ បន្ទាប់មកត្រូវពុះឬស្សីទាំងនោះជាបន្ទះៗ ឬជាកំណាត់តូចៗដើម្បីងាយស្រួលក្នុងការតភ្ជាប់។ គេយកឬស្សីទាំងនោះមកចងភ្ជាប់គ្នាដោយប្រើលួស ឬវល្លិធម្មជាតិឱ្យបានរឹងមាំតាមទម្រង់ដែលចង់បាន។ ការធ្វើរបងឬស្សីក៏ត្រូវដាំបង្គោលទ្រយ៉ាងរឹងមាំនៅគ្រប់ជ្រុង និងកណ្ដាលរបងផងដែរ ដើម្បីឱ្យរបងអាចទប់ទល់នឹងកម្លាំងខ្យល់បានល្អ។ ចំណែកឯការរៀបចំសួនបន្លែវិញ គេត្រូវរៀបចំដីឱ្យបានល្អដោយចាប់ផ្តើមពីការឈូសឆាយដី និងកម្ចាត់ស្មៅព្រៃ។ គេត្រូវភ្ជួរដីឱ្យបានម៉ត់ល្អ រួចដាក់ជីធម្មជាតិដូចជាលាមកសត្វដើម្បីបង្កើនជីវជាតិដីឱ្យបានមុនពេលដាំដុះ។ ការរៀបចំរងដាំបន្លែជាជួរៗក៏មានសារៈសំខាន់ផងដែរ ដើម្បីងាយស្រួលក្នុងការថែទាំ។ ការដាំកូនបន្លែ ឬបណ្តុះគ្រាប់ពូជត្រូវមានបច្ចេកទេសត្រឹមត្រូវទៅតាមប្រភេទបន្លែនីមួយៗ។ គួររៀបចំប្រព័ន្ធបង្ហូរទឹកចេញចូលឱ្យបានត្រឹមត្រូវដើម្បីការពារកុំឱ្យដីលិចទឹកនៅរដូវវស្សា។ ការថែទាំសួនបន្លែទាមទារឱ្យមានការស្រោចស្រព និងដកស្មៅជាប្រចាំ។ ការបាញ់ថ្នាំការពារសត្វល្អិតក៏ត្រូវធ្វើឡើងឱ្យបានទាន់ពេលវេលាដើម្បីឱ្យដំណាំលូតលាស់បានល្អ។ គោលបំណងនៃការធ្វើរបងឬស្សីគឺដើម្បីកំណត់ព្រំប្រទល់ដីផ្ទះ និងសួនបន្លែឱ្យមានភាពច្បាស់លាស់។ របងនេះមានគោលបំណងសំខាន់បំផុតមួយ គឺការពារសួនបន្លែពីការបំផ្លាញដោយសត្វចិញ្ចឹមដូចជា គោ ក្របី និងមាន់ជាដើម។ ការធ្វើរបងឬស្សីក៏ជួយផ្តល់ភាពឯកជនដល់ម្ចាស់ផ្ទះ និងសួនបន្លែផងដែរ។ វាក៏ជាផ្នែកមួយនៃការតុបតែងលម្អបរិវេណផ្ទះឱ្យមើលទៅមានសោភ័ណភាពស្រស់ស្អាតបែបធម្មជាតិ។ ចំណែកឯការធ្វើសួនបន្លែវិញមានគោលបំណងដើម្បីធានាបាននូវប្រភពចំណីអាហារសម្រាប់គ្រួសារ។ ការដាំបន្លែដោយខ្លួនឯងធ្វើឱ្យយើងទទួលបានបន្លែស្រស់ៗដែលគ្មានសារធាតុគីមី។ វាជួយកាត់បន្ថយការចំណាយទៅលើការទិញបន្លែពីទីផ្សារជាប្រចាំថ្ងៃ។ សួនបន្លែក៏ជាកន្លែងមួយសម្រាប់ហាត់ប្រាណ និងបន្ធូរអារម្មណ៍បានផងដែរ។ ប្រសិនបើមានទិន្នផលបន្លែច្រើនហួសពីការបរិភោគ គេអាចយកទៅលក់ដើម្បីបង្កើនចំណូលគ្រួសារបាន។ គោលបំណងនៃការធ្វើសួនបន្លែ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យបានល្អប្រសើរ។ វាជាសកម្មភាពមួយដែលជំរុញឱ្យគ្រួសារមានភាពកក់ក្តៅ និងមានការចូលរួមសហការគ្នា។ ការធ្វើរបងឬស្សីផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាការចំណាយតិចតួចព្រោះវាប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ។ ឬស្សីអាចរកបានយ៉ាងងាយស្រួលនៅតាមជនបទដោយមិនចាំបាច់ទិញនោះទេ។ របងឬស្សីជាជម្រើសដ៏ល្អសម្រាប់បរិស្ថាន ព្រោះវាអាចពុកផុយបានតាមធម្មជាតិ។ វាមើលទៅគួរឱ្យទាក់ទាញ និងឆ្លុះបញ្ចាំងពីជីវិតប្រកបដោយភាពសាមញ្ញ។ ការធ្វើរបងនេះក៏ជួយបង្កើនចំណេះដឹង និងជំនាញក្នុងការងារដោយដៃផងដែរ។ ចំណែកឯសួនបន្លែវិញ ផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់សុខភាព និងសេដ្ឋកិច្ចគ្រួសារ។ ការបរិភោគបន្លែដែលដាំដោយខ្លួនឯងជួយឱ្យរាងកាយមានសុខភាពល្អ និងរឹងមាំ។ វាជួយសន្សំសំចៃថវិកាបានច្រើនក្នុងមួយខែៗសម្រាប់គ្រួសារ។ សួនបន្លែក៏ជាកន្លែងសម្រាប់ការអប់រំកូនចៅឱ្យចេះស្រឡាញ់ការងារកសិកម្ម និងការចេះដាំដុះ។ វាផ្តល់នូវចំណីអាហារប្រកបដោយនិរន្តរភាព និងភាពឯករាជ្យ។ សរុបមក ការធ្វើរបងឬស្សីនិងសួនបន្លែមានអត្ថប្រយោជន៍យ៉ាងពិតប្រាកដសម្រាប់ទាំងបុគ្គល និងសង្គមជាតិ ដោយវាគឺជាគំរូនៃជីវិតប្រកបដោយនិរន្តរភាព។